ពិធីភ្ជាប់ពាក្យ ឬ ពិធីសុីស្លា ជាពិធីប្រពៃណីមួយរបស់ជនជាតិខ្មែរ ដែលមានការអនុវត្តជាយូរលង់ណាស់មកហើយ ក្នុងទំនៀមទម្លាប់ដូនតាខ្មែរ។ ពិធីនេះជា ពិធីមួយដែលបង្ហាញការទទួលស្គាល់ពីញាតិចាស់ទុំទាំងសងខាងមុនឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ការរៀបចំពិធីនេះគេធ្វើឡើងតែមួយព្រឹកតែប៉ុណ្ណោះដែលរៀបចំឡើងនៅផ្ទះខាងស្រី។ ពិធីនេះ គេអាចធ្វើឡើងមុនច្រើនខែ ឬឆ្នាំ ដើម្បីមានពេលក្នុងការរៀបចំ និងត្រៀមលក្ខណៈរៀបពិធីមង្គលការ។ ក្នុងពិធីនេះដែរគេរៀបចំឡើងមានផ្លែឈើគ្រប់មុខ នំចំណី ប្រាក់ មាស ពេជ្រ ឬខាន់ស្លា ទៅតាមលទ្ធភាព និងសមត្ថភាពគ្រួសារ។ គេចាប់ផ្តើមកម្មវិធីនេះតាំងពីម៉ោងប្រាំមួយព្រឹក ដោយមានការរៀបចំឡើងពីអ្នកផ្លូវចៅមហាជាអ្នកនិយាយសុំចូលចែចូវស្តីដណ្តឹងតាមប្រពៃណី។ កម្មវិធីត្រូវមានផ្លែឈើ ៣៦មុខតែភាគច្រើនមានដូចជា ផ្លែចេក ផ្លែមៀន ផ្លែប៉ោម ផ្លែក្រូច ផ្លែទំពាងបាយជូរ ល្មុត ជំពូរ ម្ឃុត ផ្លែម៉ាក់ប៉្រេង ម៉ាក់ប្រាង និងផ្លែសារី ។ ក្នុងនោះក៏មាន ផ្លែទទឹម ស្រកានាគ ក្រូចក្រហម ក្រូចខៀវ ផ្លែភ្ញៀវ ល្ពៅ ត្រឡាច ស្ពៃក្តោប ស្ពៃបូកគោ រួមទាំងផ្លែត្រប់ផងដែរ។ ហើយនៅមាននំនេកជាច្រើនដូចជា អន្សមចេក អន្សមជ្រូក នំគម នំបត់ រួមទាំងមានភេសជ្ជៈដូចជាទឹកក្រូច ស្រាជាដើម...។ បន្ទាប់ពីយើងរៀបចំផ្លែឈើទាំង៣៦មុខហើយ ចៅមហាក៏និយាយចែចូវស្តីដណ្តឹងរឿងបណ្តាការជូនទៅលោកមេបាខាងស្រី។ រួចរាល់ហើយ ខាងស្រីរៀបចំទីកន្លែងទទួលភ្ញៀវ ពេលខាងប្រុសនាំជំនូនមកដល់ផ្ទះខាងស្រី។ អាចារ្យ ឬចាស់ទុំនឹងចាប់ផ្តើមពិធី ដើម្បីសុំសេចក្តីសុខ សុភមង្គល និងសិរីសួស្តី។ ចំពោះការបំពាក់ចិញ្ចៀនដំបូង មាតាបិតាខាងប្រុសបំពាក់ចិញ្ចៀនភ្ជាប់ពាក្យជូនកូនខាងស្រី ហើយបន្ទាប់មក មាតាបិតាខាងស្រីបំពាក់ចិញ្ចៀនជូនកូនខាងប្រុស។ ជាចុងក្រោយគូស្នេហ៍ក៏បំពាក់ចិញ្ចៀនឱ្យគ្នាទៅវិញទៅមក ដើម្បីបង្ហាញពីទំនៀមទម្លាប់ប្រពៃណី។ ចិញ្ចៀនភ្ជាប់ពាក្យ គឺតំណាងអោយចំណងស្នេហ៍ដ៏រឹងមាំរវាងកូនប្រុស និងកូនស្រី។ ម្យ៉ាងទៀតក៏មាន ខ្សែក ឬ កងដៃ ផងដែរទៅតាមសមត្ថភាពគ្រួសារនីមួយៗ។ បន្ទាប់់មកទៀតប៉ាម៉ាក់ទាំងសងខាង និងមានញាតិមិត្តបងប្អូនចងដៃកូនប្រុសស្រី និងជូនពរជ័យដល់កូនទាំងពីរ។ រួចមកទៀត ទើបថតរូបភាពជាមួយប៉ាម៉ាក់ទាំងសងខាង និងមានញាតិមិត្តបងប្អូនដែលបានចូលរួម។ ក្រោយមក អញ្ជើញញាតិមិត្ត បងប្អូនមកទទួលទានភោជនីអាហារ។ ខាងកូនស្រីនិងខាងកូនប្រុស ត្រូវទៅទទួលរាក់ទាក់ភ្ញៀវនៅតាមតុ និងមើលអាហារកុំអោយខ្វះចន្លោះ។ ជាកិច្ចបញ្ចប់ម្ចាស់កម្មវិធីត្រូវមានតួនាទីជូនដំណើរភ្ញៀវ និងអរគុណហើយជូនពរអោយភ្ញៀវទៅគេហដ្ឋានវិញដោយសុវត្ថិភាព។